នៅក្នុងប្រទេសកម្ពុជា គេឃើញមានឈ្មោះខ្លះត្រូវបានប្រើសម្រាប់ទាំងស្រីទាំងប្រុស។ ក្នុងនោះមានហេតុផលមួយចំនួនដែលធ្វើឱ្យឈ្មោះទាំងនោះអាចប្រើប្រាស់បានសម្រាប់ទាំងប្រុស និងទាំងស្រី។ ទីមួយគឺដោយសារឈ្មោះនោះគ្មានការកំណត់ ដូចជាឈ្មោះដែលសំដៅលើធម្មជាតិ វត្ថុ ឬ គុណធម៌ជាដើម។ មួយទៀតគឺវាជាឈ្មោះដែលមិនបញ្ចប់ដោយពាក្យដែលសំដៅទៅលើភេទណាមួយ ដូចជា នីស្សា ឬ រិទ្ធជាដើម។ វាក៏អាចជាឈ្មោះដែលខ្លី ហើយសាមញ្ញដែរ ព្រោះវាធ្វើឱ្យអាចបត់បែនបាន និងសមស្របសម្រាប់ទាំងប្រុស និងទាំងស្រី។ ដោយឡែក យើងមើលពីឈ្មោះមួយចំនួនសម្រាប់ទាំងប្រុស និងទាំងស្រីវិញ។ ក្នុងនោះមានដូចជា រតនៈ រតនា សុវណ្ណ សុខា សំអន បញ្ញាជាដើម ដែលគេនិយមឃើញប្រើសម្រាប់ទាំងពីរភេទ។ ចំពោះទស្សនៈតាមប្រពៃណីវិញ ចាស់ៗនិយមរើសឈ្មោះដែលបែងចែកច្បាស់រវាងភេទប្រុស និង ស្រី។ លើសពីនេះដែរ គេរំពឹងថាមនុស្សប្រុសគួរតែមានឈ្មោះដែលខ្លាំងខ្លា និងមានអំណាច ដូចជាឈ្មោះថា រិទ្ធ វិសុទ្ធ វុទ្ធី។ ចំំណែកឯមនុស្សស្រីវិញ គេគួរតែមានឈ្មោះដែលទន់ភ្លន់ និង ថ្លៃថ្នូរ ដូចជា ពិសី រចនា ស្រីពៅ វរល័ក្ខ។ ជួនកាលការប្រើឈ្មោះដែលត្រូវទាំងពីរភេទ អាចធ្វើឱ្យគេសួរថាបុគ្គលនោះជាស្រី ឬ ប្រុស បើសិនជាគេមិនបានជួបមុខផ្ទាល់។ បើយើង ក្រឡេកមើលពីសម័យបច្ចុបន្ននេះវិញ ឈ្មោះប្រើសម្រាប់ទាំងស្រីទាំងប្រុសបានក្លាយទៅជាអ្វីមួយដែលគេចាត់ទុកថា ឡូយ និងទាន់សម័យ។ ឪពុកម្ដាយខ្លះរើសឈ្មោះទាំងនោះដោយចេតនា ដើម្បីឱ្យឈ្មោះកូនៗរបស់គេមានភាពលេចធ្លោ។ ឈ្មោះទាំងនេះក៏ធ្វើឱ្យមានភាពងាយស្រួលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ លិខិតឆ្លងដែន និង ការងារក្រៅប្រទេស នៅពេលអនាគតដែរ ព្រោះឈ្មោះខ្មែរស្រី ឬ ប្រុសចំ អាចនឹងធ្វើឱ្យជនបរទេសមានការភាន់ច្រឡំ។ ដោយឡែករបៀបដែលគេគិតចំពោះឈ្មោះសម្រាប់ប្រើទាំងប្រុសទាំងស្រីវិញ គឺមានទាំងទស្សនៈវិជ្ជមាន និង អវិជ្ជមាន។ មនុស្សខ្លះយល់ឃើញថា ការប្រើឈ្មោះបែបនេះគឺ ពិសេស ឡូយ និងងាយស្រួលចាំ។ មួយវិញទៀត គេគិតថា វាឆ្លុះបញ្ជាំងពីភាពជឿជាក់ ការគិត និង ការបត់បែនបែបទាន់សម័យ។ ដោយឡែកចំពោះភាពអវិជ្ជមាន ឬ ផលវិបាកវិញក៏មានមួយចំនួនដែរ។ នៅតាមសាលារៀន ឬ ស្ថាប័នផ្លូវការផ្សេងៗ គ្រូបង្រៀន ក៏ដូចជា នាយក និងមន្ត្រីអាចនឹងយល់ច្រឡំពីភេទរបស់បុគ្គលណាម្នាក់នៅពេលលើកឈ្មោះរបស់គេឡើង។ ការប្រើឈ្មោះដែលត្រូវទាំងពីរភេទ ក៏អាចត្រូវបានគេប្រើដើម្បីជាឈ្មោះហៅក្រៅផងដែរ។ ដូចដែលយើងដឹងស្រាប់ ខ្មែរភាគច្រើនមានឈ្មោះពីរ មួយគឺឈ្មោះពីកំណើត និង មួយទៀតជាឈ្មោះហៅក្រៅ។ ជួនកាល គេក៏អាចប្រើឈ្មោះប្រភេទនេះ ដើម្បីដាក់ជាឈ្មោះហៅក្រៅសម្រាប់នរណាម្នាក់បានដែរ។ ឧទាហរណ៍ តារា ជាឈ្មោះប្រុស ប្តូរទៅជា ពេជ្យ ឈ្មោះហៅក្រៅ ឬ សុភាព ជាឈ្មោះស្រី ហៅក្រៅថា ពេជ្យ ក៏បានដែរ។ ឈ្មោះពេជ្យនេះគឺជា ឈ្មោះមួយដែលពេញនិយម ហើយអាចហៅបានទាំងប្រុស ទាំងស្រី មិនមានការប្រកាន់ឡើយ។ សរុបមក ឈ្មោះប្រើសម្រាប់ទាំងប្រុស និងទាំងស្រីគឺជាឈ្មោះដែលមានជាប់ទាក់ទងនឹងអត្ថន័យ ប្រពៃណី វប្បធម៌ និងធម្មជាតិដែលមានវត្តមាននៅលើទឹកដីខ្មែរតាំងពីយូរលង់ណាស់មកហើយ។ ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ននេះវិញ វាបានបន្ថែមអត្ថន័យទៅលើភាពច្នៃប្រឌិត ភាពឡូយឆាយ និងភាពចម្រុះនៃវប្បធម៌បរទេស ទោះបីជាមានឈ្មោះខ្លះចាស់ៗពុំដែលឮក៏ដោយ។